ការស្វែងរកកន្លែងស្នាក់នៅដែលមានផាសុកភាពនិងមានបំពាក់គ្រឿងសង្ហារិមរួចជាស្រេច គឺជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សសម័យថ្មី។ បន្ទប់ស្នាក់នៅប្រភេទនេះត្រូវបានរៀបចំឡើងយ៉ាងស្អាតបាតជាមួយនឹងការដំឡើងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃរួចជាស្រេចតែម្ដង។ លោកអ្នកមិនចាំបាច់ខ្វល់ខ្វាយពីការទិញគ្រែគេងឬពូកថ្មីឡើយ ព្រោះម្ចាស់ផ្ទះបានរៀបចំដំឡើងជូនយ៉ាងមានផាសុកភាពរួចរាល់អស់ហើយ។ ទូខោអាវឈើដ៏ស្រស់ស្អាតត្រូវបានដាក់រៀបចំយ៉ាងមានរបៀបរៀបរយនៅក្នុងបន្ទប់ដេកដើម្បីបង្កភាពងាយស្រួលដល់ការទុកដាក់សម្លៀកបំពាក់។ នៅក្នុងទីធ្លាទទួលទានអាហារមានបំពាក់នូវតុបាយនិងកៅអីអង្គុយលេងយ៉ាងសមរម្យទៅតាមទំហំនៃយូនីតនីមួយៗរបស់អ្នកស្នាក់នៅ។ សាឡុងដែលទន់ល្មើយត្រូវបានដាក់រៀបចំយ៉ាងមានសោភ័ណភាពនៅក្នុងបន្ទប់ទទួលភ្ញៀវសម្រាប់អង្គុយលេងកម្សាន្តជួបជុំគ្នា។ ទូរទស្សន៍អេក្រង់សំប៉ែតទំនើបត្រូវបានតភ្ជាប់ទៅនឹងប្រព័ន្ធខ្សែកាបរួចជាស្រេចសម្រាប់ជាការកម្សាន្តអារម្មណ៍របស់អ្នកស្នាក់នៅ។ ទូទឹកកកដែលមានទំហំសមស្របនិងមានគុណភាពល្អត្រូវបានបំពាក់ជូនដើម្បីរក្សាទុកម្ហូបអាហារបន្លែផ្លែឈើឱ្យបានស្រស់ល្អជានិច្ច។ ម៉ាស៊ីនត្រជាក់ដែលមានកម្លាំងត្រជាក់ខ្លាំងត្រូវបានដំឡើងនៅក្នុងបន្ទប់ដេកដើម្បីផ្ដល់នូវភាពត្រជាក់ត្រជុំរាល់ពេលសម្រាក។ ឧបករណ៍អគ្គិសនីសំខាន់ៗផ្សេងទៀតដូចជាម៉ាស៊ីនបោកខោអាវនិងចង្ក្រានអគ្គិសនីក៏ត្រូវបានរៀបចំជូនទៅតាមប្រភេទបន្ទប់ផងដែរ។ ការគិតគូរយ៉ាងលម្អិតទៅលើការរៀបចំដេគ័រនិងការដំឡើងសម្ភារៈប្រើប្រាស់ទាំងអស់នេះធ្វើឱ្យមានភាពទាក់ទាញខ្លាំងណាស់។ អ្នកជួលបន្ទប់គ្រាន់តែដើរចូលមកទស្សនាបន្ទប់ភ្លាមពិតជាមានអារម្មណ៍ថាកក់ក្ដៅនិងចង់រស់នៅភ្លាមៗដោយមិនបាច់រង់ចាំយូរឡើយ។ រាល់សម្ភារៈទាំងអស់ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដើម្បីធានាបាននូវគុណភាពខ្ពស់និងសុវត្ថិភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ការរៀបចំរចនាបទបន្ទប់ដែលមានភាពស៊ីវិល័យនិងទាន់សម័យ គឺស្របតាមការចូលចិត្តរបស់ស្រទាប់យុវវ័យនិងអ្នកធ្វើការងារទូទៅនាពេលបច្ចុប្បន្ន។ បន្ទប់ប្រភេទនេះជួយសម្រាលការលំបាកជាច្រើនរបស់លោកអ្នកក្នុងការស្វែងរកទិញនិងដឹកជញ្ជូនសម្ភារៈផ្ទះបាយធំៗចូលមកក្នុងបន្ទប់។ ភាពពេញលេញនៃគ្រឿងសង្ហារិមនៅក្នុងបន្ទប់នីមួយៗផ្ដល់នូវភាពងាយស្រួលយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារតូចៗ។ អ្នកមិនចាំបាច់ចំណាយពេលគិតគូរពីរបៀបរៀបចំទីតាំងដាក់ទូទឹកកកឬទូរទស្សន៍ឡើយ ព្រោះជាងជំនាញបានដំឡើងយ៉ាងត្រឹមត្រូវរួចហើយ។ សោភ័ណភាពនៃបន្ទប់ទាំងមូលត្រូវបានលើកកម្ពស់តាមរយៈការជ្រើសរើសពណ៌និងម៉ូដគ្រឿងសង្ហារិមឱ្យស៊ីគ្នាជាមួយពណ៌ជញ្ជាំងផ្ទះ។ ការរស់នៅក្នុងបរិយាកាសដែលមានសម្ភារៈគ្រប់គ្រាន់បែបនេះធ្វើឱ្យយើងមានអារម្មណ៍ថា មានសេចក្ដីសុខនិងកាត់បន្ថយភាពនឿយហត់។ ជម្រើសបន្ទប់ស្នាក់នៅប្រភេទនេះកំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា។ ភាពពេញនិយមនេះគឺដោយសារតែវាឆ្លើយតបបានយ៉ាងល្អចំពោះតម្រូវការរស់នៅជាក់ស្ដែងរបស់មនុស្សដែលរវល់នឹងការងារខ្លាំង។ លក្ខណៈពិសេសនិងជាចំណុចខ្លាំងដំបូងគេបង្អស់នៃបន្ទប់ប្រភេទនេះ គឺភាពងាយស្រួលបំផុតនិងការចំណេញពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់។ លោកអ្នកគ្រាន់តែធ្វើការវិចខ្ចប់តែខោអាវនិងរបស់ប្រើប្រាស់ផ្ទាល់ខ្លួនបន្តិចបន្តួចប៉ុណ្ណោះគឺអាចរើចូលរស់នៅបានភ្លាមៗតែម្ដង។ ការចូលរស់នៅបានភ្លាមៗដោយមិនបាច់ខាតពេលរង់ចាំការទិញដូររបស់របរថ្មីៗជារឿងមួយដែលផ្ដល់ភាពងាយស្រួលជាទីបំផុត។ អ្នកមិនចាំបាច់ខាតពេលវេលាដ៏មានតម្លៃក្នុងការដើរស្វែងរកទិញគ្រឿងសង្ហារិមតាមហាងនានាដែលនាំឱ្យហត់នឿយនោះឡើយ។ ការដឹកជញ្ជូននិងការរៀបចំដំឡើងគ្រឿងសង្ហារិមធំៗលែងជាកង្វល់ ឬជាបន្ទុករបស់លោកអ្នកទៀតហើយនៅពេលជ្រើសរើសបន្ទប់នេះ។ ជាងនេះទៅទៀតអ្នកក៏មិនចាំបាច់ហត់នឿយក្នុងការជួលជាងមកដំឡើងម៉ាស៊ីនត្រជាក់ ឬប្រព័ន្ធទូរទស្សន៍ឱ្យស្មុគស្មាញនោះដែរ។ ការសន្សំសំចៃពេលវេលានៅក្នុងដំណាក់កាលដំបូងនៃការផ្លាស់ប្ដូរទីលំនៅពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា។ អ្នកមានពេលវេលាទំនេរច្រើនដើម្បីផ្ដោតអារម្មណ៍លើការងារនិងការសិក្សាជំនួសឱ្យការចំណាយពេលរៀបចំផ្ទះថ្មីទាំងមូល។ ភាពងាយស្រួលនិងរហ័សទាន់ចិត្តបែបនេះពិតជាឆ្លើយតបបានយ៉ាងល្អចំពោះរបៀបរបបរស់នៅរបស់មនុស្សនាសម័យទំនើបនាពេលបច្ចុប្បន្ន។ គ្រប់យ៉ាងត្រូវបានរៀបចំទុកជាមុនយ៉ាងមានសណ្ដាប់ធ្នាប់ធ្វើឱ្យការចាប់ផ្ដើមជីវិតនៅកន្លែងថ្មីមានភាពរលូននិងរីករាយ។ លោកអ្នកមិនបាច់ឈឺក្បាលនឹងការវាស់វែងទំហំបន្ទប់ដើម្បីទិញគ្រែឬទូខោអាវឱ្យត្រូវតាមទំហំជញ្ជាំងផ្ទះនោះទៀតឡើយ។ ការរៀបចំទុកជាស្រេចពីសំណាក់ម្ចាស់ផ្ទះជួយសម្រាលបន្ទុកការងារផ្ទះរបស់អ្នកបានរហូតដល់ទៅពាក់កណ្ដាលក្នុងការរើចូលរស់នៅ។ សេវាកម្មរស់នៅបែបនេះគឺពិតជាស័ក្តិសមបំផុតសម្រាប់បុគ្គលដែលចូលចិត្តភាពសាមញ្ញលឿនរហ័សនិងមិនចូលចិត្តភាពស្មុគស្មាញច្រើន។ អ្នកអាចរៀបចំទុកដាក់សម្លៀកបំពាក់ចូលក្នុងទូហើយរៀបចំខ្លួនទៅធ្វើការងារជាធម្មតាដូចមិនមានការផ្លាស់ប្ដូរផ្ទះអីទាល់តែសោះ។ ការកាត់បន្ថយដំណាក់កាលរៀបចំផ្ទះ ជួយឱ្យលោកអ្នកជៀសផុតពីភាពតានតឹងក្នុងចិត្តនិងភាពហត់នឿយផ្នែករាងកាយបានយ៉ាងល្អ។ ជម្រើសដ៏វៃឆ្លាតនេះជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងមានកម្លាំងចិត្តពេញលេញក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន។ ពេលវេលាដែលសន្សំបានពីការរៀបចំផ្ទះអាចយកទៅចំណាយជាមួយក្រុមគ្រួសារឬមនុស្សជាទីស្រឡាញ់ដើម្បីបង្កើតភាពស្និទ្ធស្នាល។ ការរស់នៅដោយមានរបស់របរប្រើប្រាស់គ្រប់គ្រាន់តាំងពីថ្ងៃដំបូងផ្ដល់នូវភាពកក់ក្ដៅនិងសុវត្ថិភាពផ្លូវចិត្តយ៉ាងខ្លាំង។ ភាពងាយស្រួលនៃការចូលរស់នៅភ្លាមៗនេះហើយដែលធ្វើឱ្យបន្ទប់ប្រភេទនេះក្លាយជាជម្រើសដំបូងគេសម្រាប់អ្នករវល់ខ្លាំង។ អ្នកមិនបាច់ចំណាយពេលសូម្បីតែមួយថ្ងៃក្នុងការឈប់សម្រាកពីការងារដើម្បីមកត្រួតពិនិត្យការដឹកជញ្ជូនសម្ភារៈចូលផ្ទះឡើយ។ ការសន្សំពេលវេលានេះអាចចាត់ទុកថាជាការចំណេញដ៏ធំធេងមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់អ្នកប្រកបអាជីវកម្មនានា។ គ្រប់សម្ភារៈទាំងអស់ត្រូវបានសម្អាតនិងរៀបចំយ៉ាងមានអនាម័យរួចជាស្រេចមុនពេលប្រគល់សោជូនអ្នកចូលមកស្នាក់នៅថ្មី។ ភាពងាយស្រួលទាំងនេះបានធ្វើឱ្យគុណភាពជីវិតរបស់អ្នកស្នាក់នៅកាន់តែមានភាពប្រសើរឡើងនិងមានភាពស៊ីវិល័យគួរឱ្យកត់សម្គាល់។ លោកអ្នកគ្រាន់តែចំណាយពេលបន្តិចបន្តួចក្នុងការពិនិត្យមើលមុខងាររបស់សម្ភារៈនីមួយៗគឺអាចចាប់ផ្ដើមប្រើប្រាស់បានភ្លាម។ ប្រព័ន្ធរស់នៅបែបទំនើបនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការរស់នៅទីប្រជុំជនដែលមានការប្រកួតប្រជែងខ្លាំង។ អត្ថប្រយោជន៍ដ៏ធំធេងទីពីរគឺការចំណេញថវិកាដំបូងក្នុងអំឡុងពេលដែលយើងទើបតែផ្លាស់ប្ដូរចូលមករស់នៅក្នុងកន្លែងថ្មី។ អ្នកមិនចាំបាច់ចំណាយលុយរាប់រយឬរាប់ពាន់ដុល្លារក្នុងពេលតែមួយដើម្បីទិញសម្ភារៈប្រើប្រាស់ធំៗនៅពេលចូលនៅដំបូងនោះទេ។ ការមិនបាច់ចំណាយទុនច្រើនទៅលើសម្ភារៈប្រើប្រាស់ធំៗជួយរក្សាតុល្យភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនបានយ៉ាងល្អប្រសើរ។ ថវិកាដែលសល់ពីការមិនបាច់ទិញគ្រឿងសង្ហារិមអាចយកទៅប្រើប្រាស់លើតម្រូវការចាំបាច់ផ្សេងៗទៀតដែលមានសារៈសំខាន់។ សម្រាប់អ្នកដែលមានថវិកាមានកម្រិតការជួលបន្ទប់បែបនេះជារឿងត្រឹមត្រូវនិងឆ្លាតវៃបំផុតក្នុងការគ្រប់គ្រងលុយកាក់។ ការទិញទូរទស្សន៍ទូទឹកកកនិងម៉ាស៊ីនបោកខោអាវថ្មីៗអាចបង្កើតជាបន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកទើបចាប់ផ្ដើមការងារ។ ដូចនេះការប្រើប្រាស់របស់ដែលមានស្រាប់ជួយកាត់បន្ថយសម្ពាធសេដ្ឋកិច្ចបានមួយកម្រិតធំតែម្ដងសម្រាប់អ្នកស្នាក់នៅ។ អ្នកអាចគ្រប់គ្រងការចំណាយប្រចាំខែបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ដោយមិនមានការចំណាយលាក់កំបាំងលើការដំឡើងឡើយ។ ការសន្សំសំចៃលុយកាក់នៅដើមខែដំបូងជួយឱ្យការរស់នៅមានលំនឹងល្អនិងមិនមានការព្រួយបារម្ភច្រើនពីការខ្វះខាតថវិកា។ ជម្រើសនេះជួយឱ្យអ្នកស្នាក់នៅអាចសន្សំប្រាក់សម្រាប់គម្រោងអនាគតបានកាន់តែច្រើននិងមានភាពឆាប់រហ័សជាងមុន។ លោកអ្នកមិនបាច់ខ្វល់ខ្វាយរឿងការបង់រំលស់គ្រឿងសង្ហារិមប្រចាំខែដែលនាំឱ្យកើនឡើងនូវបំណុលវណ្ឌកនោះឡើយ។ ការសន្សំសំចៃថ្លៃដើមដំបូងផ្ដល់ឱកាសឱ្យលោកអ្នកអាចវិនិយោគលើការសិក្សាឬការបង្កើតអាជីវកម្មខ្នាតតូចបានយ៉ាងស្រួល។ ការចំណាយតែថ្លៃជួលនិងប្រាក់កក់ផ្ទះដំបូង គឺគ្រប់គ្រាន់ដើម្បីទទួលបានជីវិតរស់នៅមួយដែលមានភាពស៊ីវិល័យនិងថ្លៃថ្នូរ។ សម្រាប់គូស្រករថ្មីថ្មោងការជួលបន្ទប់ដែលមានសម្ភារៈស្រាប់ជួយកាត់បន្ថយការចំណាយលើការរៀបចំផ្ទះបានយ៉ាងច្រើន។ ថវិកាដែលបានសន្សំសំចៃនោះអាចយកទៅបង្កើតជាកញ្ចប់ប្រាក់បម្រុងសម្រាប់ករណីមានអាសន្នផ្សេងៗក្នុងគ្រួសារបាន។ ការមិនបាច់ទិញរបស់របរធំៗក៏ជួយឱ្យយើងមិនចាំបាច់មានបំណុលក្រៅប្រព័ន្ធជាមួយហាងលក់គ្រឿងសង្ហារិមនានាដែរ។ តម្លៃសរុបនៃការទិញសម្ភារៈគ្រប់មុខដោយខ្លួនឯងអាចមានទំហំធំជាងការរំពឹងទុកឆ្ងាយណាស់បើធៀបនឹងការជួលបែបនេះ។ ការទទួលបានរបស់ប្រើប្រាស់ម៉ាកល្បីៗនិងមានគុណភាពដោយមិនបាច់ចំណាយលុយដុំទិញ ពិតជាចំណេញខ្លាំងណាស់។ សេដ្ឋកិច្ចគ្រួសារនឹងមានភាពរឹងមាំប្រសិនបើយើងចេះជ្រើសរើសជម្រើសស្នាក់នៅដែលមិនទាមទារទុនដំបូងច្រើនបែបនេះ។ ការកាត់បន្ថយការចំណាយខ្ជះខ្ជាយលើការតុបតែងដំបូងជួយឱ្យការរៀបចំផែនការហិរញ្ញវត្ថុប្រចាំឆ្នាំមានភាពច្បាស់លាស់។ អ្នកអាចរស់នៅក្នុងបន្ទប់ខុនដូឬអាផាតមិនដ៏ប្រណីតបានភ្លាមៗដោយចំណាយត្រឹមតែប្រាក់ជួលប្រចាំខែសមរម្យប៉ុណ្ណោះ។ ឱកាសហិរញ្ញវត្ថុបែបនេះពិតជាកម្រមានណាស់ប្រសិនបើយើងត្រូវទៅទិញផ្ទះទទេរហើយត្រូវរៀបចំគ្រប់យ៉ាងដោយខ្លួនឯង។ ពួកគេអាចចាប់ផ្ដើមការងារនិងការរស់នៅបានភ្លាមៗដោយមិនបាច់បារម្ភពីការបាត់បង់ដើមទុនលើការទិញរបស់ប្រើប្រាស់។ ជម្រើសនេះពិតជាជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ឪពុកម្ដាយដែលត្រូវបញ្ជូនកូនៗមកបន្តការសិក្សានៅភ្នំពេញ។ បន្ទប់ដែលមានបំពាក់គ្រឿងសង្ហារិមស្រាប់ផ្ដល់នូវភាពបត់បែនខ្ពស់សម្រាប់ការរស់នៅក្នុងរយៈពេលខ្លីឬមធ្យម។ ជម្រើសនៃការស្នាក់នៅបែបនេះគឺល្អបំផុតសម្រាប់បុគ្គលិកក្រុមហ៊ុនដែលត្រូវផ្លាស់ប្ដូរទីកន្លែងធ្វើការងារជារឿយៗ។ និស្សិតដែលមកបន្តការសិក្សានៅរាជធានីភ្នំពេញក្នុងរយៈពេលខ្លីពិតជាចូលចិត្តជួលបន្ទប់ប្រភេទនេះណាស់។ អ្នកដែលចូលចិត្តផ្លាស់ប្ដូរការស្នាក់នៅទៅតាមបរិយាកាសថ្មីៗពិតជាទទួលបានផលចំណេញនិងភាពរីករាយច្រើនពីជម្រើសនេះ។ នៅពេលដែលត្រូវផ្លាស់ប្ដូរទីកន្លែងរើចេញអ្នកមិនបាច់ហត់នឿយក្នុងការដឹកជញ្ជូនអីវ៉ាន់ធ្ងន់ៗតាមឡានឡើយ។ ការរើផ្ទះក្លាយជារឿងសាមញ្ញបំផុតដោយគ្រាន់តែកាន់វ៉ាលីសម្លៀកបំពាក់មួយគឺគ្រប់គ្រាន់ណាស់ទៅហើយ។ ភាពរហ័សរហួនក្នុងការផ្លាស់ទីលំនៅជួយឱ្យការរស់នៅមានសេរីភាពពេញលេញនិងគ្មានភាពស្មុគស្មាញក្នុងការរៀបចំឡើយ។ អ្នកអាចសម្រេចចិត្តប្ដូរទីកន្លែងស្នាក់នៅបានគ្រប់ពេលវេលាស្របតាមស្ថានភាពជាក់ស្ដែងនិងតម្រូវការនៃជីវិត។ អ្នកមិនបាច់បារម្ភរឿងលក់គ្រឿងសង្ហារិមចាស់ៗចេញវិញក្នុងតម្លៃថោកគួរឱ្យស្ដាយពេលដែលត្រូវប្ដូរទៅរស់នៅខេត្តផ្សេង។ ភាពបត់បែននេះពិតជាសមស្របខ្លាំងណាស់សម្រាប់អ្នកដែលមិនទាន់មានគម្រោងរស់នៅយូរអង្វែង។ សម្រាប់អ្នកប្រកបរបរជាអ្នកឯករាជ្យដែលចូលចិត្តប្ដូរកន្លែងធ្វើការការស្នាក់នៅបែបនេះផ្ដល់ការបំផុសគំនិតថ្មីៗជានិច្ច។ លោកអ្នកមិនមានអារម្មណ៍ថាត្រូវជាប់គាំងនៅកន្លែងណាមួយដោយសារតែជំពាក់ជំពិននឹងគ្រឿងសង្ហារិមច្រើនពេកនោះទេ។ ការផ្លាស់ប្ដូរការងារទៅកាន់ក្រុមហ៊ុនថ្មីដែលមានទីតាំងឆ្ងាយពីផ្ទះចាស់លែងជាបញ្ហាប្រឈមធំដុំទៀតហើយសម្រាប់អ្នក។ អ្នកអាចរើទៅជួលបន្ទប់ថ្មីដែលនៅជិតកន្លែងធ្វើការថ្មីបំផុតបានក្នុងពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះដោយភាពងាយស្រួល។ ការរស់នៅបែបបត់បែននេះជួយឱ្យយើងអាចស្វែងរកឱកាសល្អៗសម្រាប់ជីវិតបានកាន់តែច្រើនដោយគ្មានសម្ពាធ។ អ្នកទេសចររយៈពេលវែងដែលមកទស្សនាកម្សាន្តនៅក្នុងប្រទេសកម្ពុជាក៏ពេញចិត្តនឹងការជួលបន្ទប់បែបនេះដែរ។ ពួកគេអាចទទួលបានការស្នាក់នៅដែលមានលក្ខណៈដូចផ្ទះដែលបង្កើតភាពកក់ក្ដៅក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។ ភាពបត់បែនផ្នែកពេលវេលានៃកិច្ចសន្យាជួលក៏ជួយសម្រួលដល់អ្នកស្នាក់នៅរយៈពេលខ្លីបានយ៉ាងប្រសើរផងដែរ។ ការមិនមានកង្វល់រឿងរបស់របរប្រើប្រាស់ធ្វើឱ្យចិត្តរបស់យើងមានសេរីភាពក្នុងការដើរកម្សាន្តឬបំពេញការងារ។ អ្នកអាចសាកល្បងរស់នៅក្នុងតំបន់ផ្សេងៗគ្នានៃទីក្រុងដើម្បីស្វែងយល់ពីរបៀបរស់នៅនិងវប្បធម៌ក្នុងតំបន់នោះ។ ការរស់នៅបណ្ដោះអាសន្នប្រកបដោយផាសុកភាពខ្ពស់ជួយឱ្យការបំពេញបេសកកម្មការងារទទួលបានលទ្ធផលល្អ។ ជម្រើសនេះជួយសន្សំសំចៃបានច្រើនជាងការស្នាក់នៅក្នុងសណ្ឋាគារសម្រាប់រយៈពេលរាប់ខែជាក់ជាមិនខានឡើយ។ ភាពងាយស្រួលក្នុងការរើចេញចូលធ្វើឱ្យបន្ទប់ប្រភេទនេះក្លាយជាជម្រើសដំបូងគេសម្រាប់អ្នកចូលចិត្តធ្វើដំណើរ។ លោកអ្នកអាចបញ្ចប់កិច្ចសន្យាហើយដើរចេញដោយស្នាមញញឹមដោយមិនបាច់មានអារម្មណ៍ស្ដាយស្រណោះរបស់របរ។ ភាពបត់បែនដ៏អស្ចារ្យនេះពិតជាបានកែប្រែទម្លាប់នៃការរស់នៅរបស់មនុស្សក្នុងយុគសម័យឌីជីថលនេះយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយបន្ទប់ដែលមានគ្រឿងសង្ហារិមពេញលេញតែងតែមានតម្លៃជួលប្រចាំខែខ្ពស់ជាងធម្មតា។ ជាទូទៅតម្លៃជួលប្រចាំខែរបស់វាគឺថ្លៃជាងបន្ទប់ទទេរដែលមានទំហំប៉ុនគ្នានិងស្ថិតនៅក្នុងតំបន់ជាមួយគ្នា។ ម្ចាស់ផ្ទះត្រូវគិតថ្លៃលើការទិញនិងការតុបតែងសម្ភារៈទាំងអស់នោះបញ្ចូលទៅក្នុងថ្លៃផ្ទះជារៀងរាល់ខែ។ ការចំណាយថ្លៃជួលខ្ពស់ជារៀងរាល់ខែអាចជាផលវិបាកនិងជាបន្ទុកសម្រាប់អ្នកដែលមានចំណូលថេរនិងទាប។ អ្នកត្រូវពិចារណាឱ្យបានច្បាស់លាស់រវាងភាពងាយស្រួលនិងចំនួនទឹកប្រាក់ដែលត្រូវបង់ប្រចាំខែជូនម្ចាស់ផ្ទះ។ បើប្រៀបធៀបទៅការជួលបន្ទប់ទទេរអាចជួយសន្សំលុយថ្លៃជួលផ្ទះបានមួយផ្នែកធំជារៀងរាល់ខែសម្រាប់រយៈពេលវែង។ ការបង់ថ្លៃជួលខ្ពស់ក្នុងរយៈពេលវែងអាចធ្វើឱ្យការចំណាយសរុបមានទំហំធំជាងការទិញរបស់របរដោយខ្លួនឯងទៅទៀត។ ដូច្នេះមុននឹងសម្រេចចិត្តជួលគួរតែគណនាថវិការកស៊ីឬប្រាក់ខែផ្ទាល់ខ្លួនឱ្យបានហ្មត់ចត់ជាមុនសិនទើបប្រសើរ។ តម្លៃជួលដែលខ្ពស់នេះគឺជាការដោះដូរទៅនឹងភាពស៊ីវិល័យនិងភាពងាយស្រួលភ្លាមៗដែលលោកអ្នកទទួលបានពីបន្ទប់។ ការយល់ដឹងពីកត្តាតម្លៃជួលនេះជួយឱ្យអ្នកអាចរៀបចំផែនការហិរញ្ញវត្ថុបានត្រឹមត្រូវនិងមានប្រសិទ្ធភាពបំផុត។ កញ្ចប់ថវិកាប្រចាំខែរបស់អ្នកអាចនឹងមានការប្រែប្រួលខ្លាំងប្រសិនបើតម្លៃជួលផ្ទះឡើងថ្លៃហួសពីការគ្រោងទុក។ អ្នកស្នាក់នៅត្រូវវាយតម្លៃឱ្យបានច្បាស់ថាតើសម្ភារៈទាំងអស់នោះពិតជាចាំបាច់សម្រាប់ការប្រើប្រាស់មែនឬយ៉ាងណា។ ប្រសិនបើមានសម្ភារៈខ្លះដែលអ្នកមិនដែលប្រើប្រាស់សោះការបង់ថ្លៃជួលខ្ពស់ពិតជាជារឿងខាតបង់ទៅវិញទេ។ ការប្រៀបធៀបតម្លៃរវាងបន្ទប់មានសម្ភារៈនិងបន្ទប់ទទេរជួយឱ្យលោកអ្នកមើលឃើញពីផលចំណេញជាក់ស្ដែង។ អ្នកខ្លះសុខចិត្តជួលបន្ទប់ទទេរហើយសន្សំលុយទិញរបស់របរម្ដងមួយៗដើម្បីក្លាយជាកម្មសិទ្ធិផ្ទាល់ខ្លួនផ្ទាល់តែម្ដង។ ការធ្វើបែបនេះជួយឱ្យពួកគេមានរបស់ប្រើប្រាស់ផ្ទាល់ខ្លួននៅពេលដែលត្រូវផ្លាស់ប្ដូរទៅរស់នៅផ្ទះផ្ទាល់ខ្លួននាពេលក្រោយ។ ចំណែកឯការជួលបន្ទប់មានសម្ភារៈស្រាប់ គឺរបស់របរទាំងអស់នោះវានៅតែជាទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះដដែលទេ។ តម្លៃជួលដែលខ្ពស់ក៏អាចប៉ះពាល់ដល់សមត្ថភាពក្នុងការសន្សំប្រាក់ប្រចាំខែរបស់លោកអ្នកផងដែរ។ ការវាយតម្លៃលើលំហូរសាច់ប្រាក់ផ្ទាល់ខ្លួនមុនពេលចុះកិច្ចសន្យាជួលជារឿងដែលមិនអាចរំលងបានដាច់ខាត។ ទោះជាយ៉ាងណាក៏ដោយសម្រាប់អ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុខ្ពស់តម្លៃជួលនេះមិនមែនជាឧបសគ្គសម្រាប់ពួកគេឡើយ។ ពួកគេយល់ថាតម្លៃនេះសមស្របទៅនឹងការមិនបាច់ហត់នឿយនិងការទទួលបានសេវាកម្មដ៏ល្អប្រណីតជារៀងរាល់ថ្ងៃ។ ការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើការថ្លឹងថ្លែងរវាងផាសុកភាពនិងស្ថិរភាពហិរញ្ញវត្ថុរបស់លោកអ្នកផ្ទាល់។ ចូរប្រាកដថាថ្លៃជួលផ្ទះមិនគួរលើសពីសាមសិបភាគរយនៃចំណូលសរុបប្រចាំខែរបស់អ្នកឡើយដើម្បីសុវត្ថិភាព។ ការរក្សាតុល្យភាពហិរញ្ញវត្ថុជួយឱ្យការរស់នៅមានសេចក្ដីសុខនិងគ្មានការព្រួយបារម្ភពីរឿងបំណុលផ្ទះសម្បែង។ ការជ្រើសរើសទំហំបន្ទប់ដែលសមល្មមនឹងតម្រូវការជួយកាត់បន្ថយការចំណាយថ្លៃជួលដែលខ្ពស់បានមួយកម្រិត។ ចំណុចសំខាន់និងជាហានិភ័យមួយទៀតគឺការទទួលខុសត្រូវខ្ពស់លើការខូចខាតសម្ភារៈប្រើប្រាស់ទាំងអស់នោះ។ អ្នកស្នាក់នៅត្រូវមានការប្រយ័ត្នប្រយែងយ៉ាងខ្លាំងក្នុងការប្រើប្រាស់របស់របររបស់ម្ចាស់ផ្ទះឱ្យបានល្អជានិច្ច។ ប្រសិនបើអ្នកធ្វើឱ្យមានការខូចខាតសម្ភារៈណាមួយអ្នកត្រូវតែចេញថ្លៃជួសជុលឬទិញសងវិញតាមតម្លៃទីផ្សារ។ ការខ្វះការប្រុងប្រយ័ត្នអាចបណ្ដាលឱ្យអ្នកបាត់បង់ប្រាក់កក់មួយផ្នែកឬទាំងអស់នៅពេលដែលយើងរើចេញ។ ការរស់នៅដោយមានសម្ពាធខ្លាចខូចខាតរបស់របរអ្នកដទៃជួនកាលធ្វើឱ្យមានអារម្មណ៍មិនសូវមានសេរីភាពឡើយ។ ការថែទាំទូទឹកកកម៉ាស៊ីនត្រជាក់និងសាឡុងឱ្យមានសភាពល្អស្អាតជារឿងដែលត្រូវធ្វើជាប្រចាំនិងម៉ត់ចត់។ មុនពេលចូលរស់នៅការពិនិត្យនិងធ្វើបញ្ជីមុខទំនិញរួមគ្នាជាមួយម្ចាស់ផ្ទះជារឿងចាំបាច់និងសំខាន់បំផុត។ ការថតរូបទុកជាភស្តុតាងពីស្ថានភាពដើមនៃគ្រឿងសង្ហារិមជួយបង្ការជម្លោះផ្សេងៗនៅពេលក្រោយបានយ៉ាងល្អ។ ម្ចាស់ផ្ទះមួយចំនួនមានភាពហ្មត់ចត់ខ្លាំងណាស់ទៅលើការឆែកឆេររកស្នាមឆ្កូតឬស្នាមប្រឡាក់ផ្សេងៗលើសម្ភារៈ។ ស្មារតីទទួលខុសត្រូវនិងការថែទាំវត្ថុទ្រព្យអ្នកដទៃជាកាតព្វកិច្ចចម្បងរបស់អ្នកជួលបន្ទប់ប្រភេទនេះ។ ប្រសិនបើមានឧបករណ៍ណាមួយដំណើរការមិនប្រក្រតីត្រូវរាយការណ៍ជូនម្ចាស់ផ្ទះភ្លាមៗដើម្បីដោះស្រាយ។ ការលាក់បាំងការខូចខាតអាចធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរនិងត្រូវរងការផាកពិន័យជាប្រាក់កាន់តែច្រើនឡើង។ សម្រាប់គ្រួសារដែលមានកូនតូចៗការថែរក្សាគ្រឿងសង្ហារិមឱ្យមានសភាពថ្មីស្អាតពិតជាមានការលំបាកខ្លាំងណាស់។ ក្មេងៗអាចនឹងគូសវាសលើជញ្ជាំងឬធ្វើឱ្យប្រឡាក់សាឡុងដែលនាំឱ្យមានការកាត់ប្រាក់កក់នៅពេលចុងក្រោយ។ សត្វចិញ្ចឹមដូចជាឆ្កែឬឆ្មាក៏អាចបង្កការខូចខាតដល់គ្រឿងសង្ហារិមឈើនិងពូកគេងផងដែរប្រសិនមិនប្រយ័ត្ន។ ចូរអានលក្ខខណ្ឌនៃកិច្ចសន្យាជួលឱ្យបានច្បាស់លាស់ទាក់ទងនឹងការខូចខាតដោយសារការប្រើប្រាស់ធម្មតា។ ការរៀបចំកន្លែងស្នាក់នៅឱ្យមានរបៀបរៀបរយជួយកាត់បន្ថយភាពតានតឹងក្នុងចិត្តក្រោយពេលត្រឡប់មកពីធ្វើការងារវិញ។ លោកអ្នកអាចរៀបចំតុបតែងបន្ថែមនូវផ្កាស្រស់ឬរូបភាពតូចៗដើម្បីបង្កើនសោភ័ណភាពផ្ទាល់ខ្លួននៅក្នុងបន្ទប់ជួល។ ការជ្រើសរើសទីតាំងបន្ទប់ដែលនៅជិតផ្សារនិងសាលារៀនជួយឱ្យការធ្វើដំណើរប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល។ ប្រព័ន្ធសន្តិសុខនិងការការពារសុវត្ថិភាពនៅក្នុងអគារស្នាក់នៅទំនើបផ្ដល់នូវការទុកចិត្តខ្ពស់ដល់អ្នករស់នៅ។ ការមានកន្លែងចតយានយន្តដែលមានសុវត្ថិភាពនិងធំទូលាយជារឿងមួយដែលអ្នកជួលផ្ទះគ្រប់រូបតែងតែប្រាថ្នាចង់បាន។ សេវាកម្មប្រមូលសំរាមនិងការសម្អាតបរិវេណរួមរបស់អគារជួយរក្សាបរិស្ថានរស់នៅឱ្យមានភាពស្រស់បំព្រងជានិច្ច។ ការរស់នៅក្នុងសហគមន៍ដែលមានភាពស្ងប់ស្ងាត់ជួយឱ្យការសម្រាកខួរក្បាលមានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីការងារ។ លោកអ្នកគួរតែសាកសួរពីថ្លៃទឹកនិងថ្លៃអគ្គិសនីឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យា។ ការយល់ដឹងពីបទបញ្ជាផ្ទៃក្នុងនៃអគារស្នាក់នៅជួយឱ្យយើងអាចរស់នៅដោយមានភាពចុះសម្រុងជាមួយអ្នកជិតខាង។ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងអគារជួយឱ្យការដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗបានលឿនទាន់ចិត្ត។ ការពិនិត្យមើលប្រព័ន្ធបង្ហូរទឹកនិងសម្ពាធទឹកនៅក្នុងបន្ទប់ទឹកជារឿងសំខាន់ដែលមិនត្រូវមើលរំលងឡើយដាច់ខាត។ ពន្លឺព្រះអាទិត្យនិងខ្យល់អាកាសបរិសុទ្ធចេញចូលគ្រប់គ្រាន់នៅក្នុងបន្ទប់ជួយលើកកម្ពស់សុខភាពរាងកាយបានយ៉ាងល្អ។ ការជ្រើសរើសជាន់នៃបន្ទប់ស្នាក់នៅក៏ជះឥទ្ធិពលដល់អារម្មណ៍និងការទស្សនាទិដ្ឋភាពទីក្រុងនាពេលរាត្រីផងដែរ។ ការរស់នៅក្នុងបន្ទប់ដែលមានផាសុកភាពខ្ពស់ជួយឱ្យលោកអ្នកមានអារម្មណ៍ចង់បង្កើតគំនិតច្នៃប្រឌិតថ្មីៗជានិច្ច។ ការវិនិយោគលើការជួលកន្លែងស្នាក់នៅដ៏ល្អគឺជាការវិនិយោគលើសុភមង្គលនិងសុខុមាលភាពផ្ទាល់ខ្លួនរបស់លោកអ្នក។ ចូររៀបចំកាលវិភាគសម្អាតបន្ទប់ឱ្យបានទៀងទាត់ដើម្បីជៀសវាងការដុះផ្សិតឬការប្រមូលផ្ដុំនៃធូលីដីផ្សេងៗ។ ការប្រើប្រាស់ឧបករណ៍អគ្គិសនីដោយសន្សំសំចៃជួយកាត់បន្ថយការចំណាយប្រចាំខែនិងជួយការពារបរិស្ថានផែនដី។ ការស្វែងយល់ពីគ្រប់ទិដ្ឋភាពនៃបន្ទប់មានគ្រឿងសង្ហារិមស្រាប់ជួយឱ្យលោកអ្នកទទួលបានបទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់បានតម្លៃជួលធូរថ្លៃជាង និងចង់រៀបចំដេគ័រតាមស្ទីលផ្ទាល់ខ្លួននោះ ការងាកមកពិចារណាលើបន្ទប់គ្មានគ្រឿងសង្ហារិមវិញ អាចជាជម្រើសដ៏ល្អជាង។ ការជ្រើសរើសជួលបន្ទប់ទទេរដែលគ្មានគ្រឿងសង្ហារិមគឺជាការចាប់ផ្ដើមរៀបចំជីវិតរស់នៅថ្មីមួយស្របតាមក្ដីស្រមៃផ្ទាល់ខ្លួនរបស់លោកអ្នក។ បន្ទប់ស្នាក់នៅប្រភេទនេះជាទូទៅត្រូវបានម្ចាស់ផ្ទះទុកជាបន្ទប់ទទេរស្អាតដោយមិនមានការដំឡើងសម្ភារៈអ្វីទាំងអស់។ នៅក្នុងបន្ទប់ខ្លះអាចនឹងមានបំពាក់ជូនត្រឹមតែម៉ាស៊ីនត្រជាក់មួយគ្រឿងឬកង្ហារជាប់ជញ្ជាំងខ្លះៗតែប៉ុណ្ណោះសម្រាប់អ្នកជួល។ ការរស់នៅក្នុងបន្ទប់ទទេរបែបនេះតម្រូវឱ្យអ្នកស្នាក់នៅត្រូវមានកាតព្វកិច្ចទិញសម្ភារៈប្រើប្រាស់ចូលដោយខ្លួនឯងទាំងអស់។ លោកអ្នកត្រូវរៀបចំគិតគូរតាំងពីកម្រាលព្រំគ្រែគេងពូកទូខោអាវរហូតដល់ឧបករណ៍ចម្អិនអាហារផ្សេងៗនៅក្នុងផ្ទះបាយ។ ស្ថានភាពបន្ទប់ទទេរស្អាតបែបនេះផ្ដល់នូវផ្ទាំងទស្សនីយភាពមួយដែលអនុញ្ញាតឱ្យយើងមើលឃើញពីទំហំពិតប្រាកដនៃបន្ទប់។ ម្ចាស់ផ្ទះគ្រាន់តែធ្វើការលាបថ្នាំជញ្ជាំងនិងសម្អាតការ៉ូផ្ទះឱ្យបានស្អាតបាតមុននឹងប្រគល់សោជូនអ្នកជួលថ្មី។ វាជាជម្រើសដ៏ពេញនិយមមួយសម្រាប់អ្នកដែលមានរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនរួចជាស្រេចពីកន្លែងស្នាក់នៅចាស់របស់ពួកគេ។ ការចូលមកពិនិត្យបន្ទប់ទទេរធ្វើឱ្យយើងងាយស្រួលក្នុងការពិនិត្យមើលស្នាមប្រេះឬបញ្ហាលេចធ្លាយទឹកនៅតាមជញ្ជាំងផ្ទះ។ បន្ទប់ប្រភេទនេះមានភាពទូលំទូលាយនិងបើកចំហខ្លាំងសម្រាប់ការបង្កើតគំនិតច្នៃប្រឌិតក្នុងការរៀបចំទីកន្លែងរស់នៅ។ អ្នកស្នាក់នៅអាចមើលឃើញពីសក្ដានុពលពេញលេញនៃលំហរអាកាសនៅក្នុងបន្ទប់ដើម្បីរៀបចំផែនការទិញគ្រឿងសង្ហារិម។ ការចាប់ផ្ដើមពីចំណុចសូន្យនៅក្នុងបន្ទប់ទទេរស្អាតបង្កើតនូវអារម្មណ៍ប្រឈមផងនិងអារម្មណ៍រំភើបរីករាយផងក្នុងពេលតែមួយ។ មនុស្សជាច្រើននៅក្នុងទីក្រុងភ្នំពេញបច្ចុប្បន្នកំពុងតែងាកមកចាប់អារម្មណ៍លើការជួលបន្ទប់ទទេរបែបនេះកាន់តែច្រើន។ ការមិនមានរបស់របររញ៉េរញ៉ៃនៅក្នុងបន្ទប់តាំងពីដំបូងជួយឱ្យការសម្អាតនិងការលាបពណ៌ជញ្ជាំងថ្មីមានភាពងាយស្រួល។ លក្ខណៈរូបវន្តនៃបន្ទប់ទទេរផ្ដល់នូវសេរីភាពពេញលេញក្នុងការកំណត់វាសនានៃសោភ័ណភាពផ្ទះទាំងមូលដោយខ្លួនឯង។ បន្ទប់ប្រភេទនេះច្រើនតែស្ថិតនៅក្នុងអគារខុនដូថ្មីៗឬផ្ទះល្វែងដែលទើបតែសាងសង់រួចរាល់នៅក្នុងតំបន់អភិវឌ្ឍន៍។ អ្នកជួលអាចពិភាក្សាជាមួយម្ចាស់ផ្ទះអំពីរាល់ការកែប្រែប្រព័ន្ធភ្លើងឬការបន្ថែមរន្ធដោតអគ្គិសនីនានា។ ភាពទទេរស្អាតនៃបន្ទប់ជួយឱ្យលោកអ្នកងាយស្រួលក្នុងការរៀបចំថែទាំនិងជូតសម្អាតមុនពេលរើអីវ៉ាន់ចូល។ ការស្នាក់នៅបែបនេះតម្រូវឱ្យអ្នកមានភាពម្ចាស់ការនិងការរៀបចំផែនការទិញដូររបស់របរឱ្យបានម៉ត់ចត់បំផុត។ អ្នកស្នាក់នៅនឹងទទួលបានបទពិសោធន៍ថ្មីក្នុងការរៀបចំជីវិតរស់នៅតាំងពីចំណុចចាប់ផ្ដើមដំបូងបង្អស់។ ជម្រើសនេះគឺពិតជាស័ក្តិសមសម្រាប់អ្នកដែលចង់បានភាពឯកជននិងការរស់នៅតាមបែបផែនផ្ទាល់ខ្លួនពិតៗ។ ចំណុចខ្លាំងនិងជាអត្ថប្រយោជន៍ដំបូងគេបង្អស់គឺសេរីភាពពេញលេញក្នុងការដេគ័រនិងការរៀបចំបន្ទប់តាមចិត្តចង់។ អ្នកអាចរៀបចំប្លង់បន្ទប់និងជ្រើសរើសពណ៌ជញ្ជាំងទៅតាមចំណង់ចំណូលចិត្តនិងការចូលចិត្តផ្ទាល់ខ្លួនជានិច្ច។ ការជ្រើសរើសគ្រឿងសង្ហារិមបែបទំនើបឬបែបបុរាណគឺស្ថិតនៅលើការសម្រេចចិត្តរបស់លោកអ្នកទាំងស្រុងតែម្ដង។ ការរៀបចំផ្ទះដោយដៃខ្លួនឯងជួយបង្កើតអារម្មណ៍កក់ក្ដៅនិងធ្វើឱ្យយើងមានអារម្មណ៍ដូចជារស់នៅក្នុងផ្ទះពិតប្រាកដ។ លោកអ្នកអាចទិញទូខោអាវដែលមានម៉ូដទាន់សម័យនិងពណ៌ត្រូវគ្នាយ៉ាងល្អទៅនឹងទូរទស្សន៍និងគ្រែគេងរបស់អ្នក។ ការជ្រើសរើសពូកគេងដែលមានកម្រិតភាពទន់ត្រូវទៅនឹងសុខភាពខ្នងជារឿងដែលអ្នកអាចធ្វើបានដោយគ្មានការបង្ខំ។ អ្នកមានឱកាសក្នុងការបង្កើតជ្រុងតូចមួយនៅក្នុងបន្ទប់សម្រាប់ធ្វើជាកន្លែងអានសៀវភៅឬធ្វើការងារយ៉ាងមានក្ដីសុខ។ ការតុបតែងភ្លើងពណ៌និងការដាក់តាំងរូបភាពអនុស្សាវរីយ៍ផ្សេងៗជួយលើកកម្ពស់សោភ័ណភាពបន្ទប់ឱ្យកាន់តែមានភាពរស់រវើក។ សេរីភាពក្នុងការរៀបចំនេះជួយឱ្យអ្នកអាចកែច្នៃបន្ទប់ទទេរឱ្យក្លាយជាឋានសួគ៌ផ្ទាល់ខ្លួនសម្រាប់ការសម្រាកកាយ។ លោកអ្នកមិនបាច់បង្ខំចិត្តប្រើប្រាស់សាឡុងចាស់ឬគ្រែគេងដែលអ្នកមិនចូលចិត្តដូចកាលជួលបន្ទប់មានសម្ភារៈស្រាប់ឡើយ។ ការជ្រើសរើសសម្ភារៈផ្ទះបាយនិងចង្ក្រានហ្គាសដែលសមស្របនឹងទម្លាប់ចម្អិនអាហារជួយឱ្យការធ្វើម្ហូបកាន់តែមានភាពរីករាយ។ រាល់ការរៀបចំដំឡើងធ្នើរដាក់សៀវភៅឬធ្នើរដាំផ្កានៅលើយ៉រផ្ទះអាចធ្វើទៅបានយ៉ាងងាយស្រួលតាមការស្រមៃ។ ការរស់នៅក្នុងបរិយាកាសដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណពិតប្រាកដរបស់ខ្លួនឯងជួយបង្កើនថាមពលវិជ្ជមានក្នុងជីវិត។ អ្នកអាចផ្លាស់ប្ដូរទីតាំងសាឡុងឬគ្រែគេងបានគ្រប់ពេលវេលានៅពេលដែលអ្នកមានអារម្មណ៍ថាធុញទ្រាន់នឹងទម្រង់ចាស់។ ការរចនាផ្ទៃខាងក្នុងដោយខ្លួនឯងជួយឱ្យយើងមានមោទនភាពខ្លាំងនៅពេលដែលមានមិត្តភក្តិមកលេងកម្សាន្តនៅផ្ទះ។ ភាពរីករាយក្នុងការដើរជ្រើសរើសទិញរបស់របរដេគ័រតាមហាងនានាជារឿងមួយដ៏រំភើបសម្រាប់អ្នកស្រឡាញ់ការដេគ័រ។ លោកអ្នកអាចប្រើប្រាស់គំនិតច្នៃប្រឌិតផ្ទាល់ខ្លួនដើម្បីធ្វើឱ្យបន្ទប់តូចមួយមានរបៀបរៀបរយនិងមើលទៅធំទូលាយ។ ការជ្រើសរើសវាំងននដែលមានពណ៌និងក្រណាត់ក្រាស់ល្មមជួយការពារកម្ដៅថ្ងៃនិងបង្កើតភាពឯកជនយ៉ាងមានសុវត្ថិភាព។ គ្រប់ជ្រុងជ្រោយនៃបន្ទប់នឹងត្រូវបំពេញទៅដោយរបស់របរដែលលោកអ្នកស្រឡាញ់និងបានជ្រើសរើសយ៉ាងសម្រិតសម្រាំង។ ការបង្កើតបរិយាកាសរស់នៅដ៏សមស្របតាមចិត្តចង់ជួយកាត់បន្ថយភាពនឿយហត់ទាំងឡាយពីការងារក្រៅផ្ទះ។ ជម្រើសនេះអនុញ្ញាតឱ្យលោកអ្នករស់នៅដោយមានការទទួលខុសត្រូវលើការរៀបចំជីវិតនិងសណ្ដាប់ធ្នាប់ផ្ទាល់ខ្លួនទាំងស្រុង។ អ្នកអាចរៀបចំកន្លែងហាត់ប្រាណយូហ្គាតូចមួយនៅក្នុងបន្ទប់ទទួលភ្ញៀវបានយ៉ាងស្រួលដោយគ្រាន់តែរំកិលតុបន្តិច។ ការតុបតែងបន្ទប់បែបសាមញ្ញនិងមានរបៀបជួយឱ្យចិត្តគំនិតរបស់យើងមានភាពស្ងប់ស្ងាត់និងមានការផ្តោតអារម្មណ៍ល្អ។ ភាពសេរីក្នុងការរៀបចំផ្ទះជារឿងសំខាន់ណាស់សម្រាប់មនុស្សដែលឱ្យតម្លៃខ្ពស់ទៅលើជីវិតឯកជននិងសោភ័ណភាព។ លោកអ្នកនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្នុងការរៀនរចនានិងគ្រប់គ្រងលំហររស់នៅឱ្យមានប្រសិទ្ធភាពខ្ពស់។ ការច្នៃប្រឌិតរៀបចំកូនបន្ទប់តូចឱ្យក្លាយជាកន្លែងដ៏មានផាសុកភាពជួយជម្រុញគំនិតវិជ្ជមានរាល់ថ្ងៃ។ អ្នកអាចជ្រើសរើសពូកនិងខ្នើយដែលមានគុណភាពល្អបំផុតដើម្បីធានាបាននូវការគេងលក់ដ៏ស្កប់ស្កល់។ ការដាក់តាំងរុក្ខជាតិបៃតងតូចៗនៅក្នុងបន្ទប់ជួយបង្កើនខ្យល់អាកាសបរិសុទ្ធនិងបង្កើតភាពស្រស់ស្រាយ។ លោកអ្នកអាចកំណត់ទម្រង់និងទំហំនៃគ្រឿងសង្ហារិមឱ្យត្រូវទៅនឹងទំហំជាក់ស្ដែងនៃបន្ទប់ជួល។ ភាពរីករាយក្នុងការរៀបចំផ្ទះតាមចំណង់ចំណូលចិត្តពិតជាមិនអាចរកបានឡើយនៅក្នុងបន្ទប់ដែលមានសម្ភារៈស្រាប់។ អត្ថប្រយោជន៍ដ៏លេចធ្លោទីពីរគឺតម្លៃជួលប្រចាំខែមានភាពធូរថ្លៃនិងសមរម្យជាងបន្ទប់ដែលមានសម្ភារៈស្រាប់។ ដោយសារតែម្ចាស់ផ្ទះមិនបានផ្តល់សម្ភារៈប្រើប្រាស់ឱ្យតម្លៃជួលប្រចាំខែជាទូទៅគឺមានកម្រិតទាបគួរឱ្យកត់សម្គាល់។ ការសន្សំសំចៃថវិកាលើថ្លៃជួលផ្ទះជារៀងរាល់ខែជួយឱ្យលោកអ្នកមានលទ្ធភាពសន្សំប្រាក់បានកាន់តែច្រើនឡើង។ សម្រាប់អ្នកដែលរស់នៅរយៈពេលវែងការបង់ថ្លៃជួលទាបជួយកាត់បន្ថយការចំណាយសរុបបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ លុយកាក់ដែលសន្សំបានពីថ្លៃជួលអាចយកទៅប្រើប្រាស់ដើម្បីបង់រំលស់ទិញគ្រឿងសង្ហារិមល្អៗដែលជាជម្រើសឆ្លាតវៃ។ ថវិកាប្រចាំខែរបស់អ្នកនឹងមានភាពធូរស្រាលនិងមិនសូវមានសម្ពាធសេដ្ឋកិច្ចខ្លាំងក្នុងស្ថានភាពទីផ្សារបច្ចុប្បន្ន។ ការជួលបន្ទប់ទទេរជួយឱ្យលោកអ្នកជៀសវាងការបង់ថ្លៃសេវាបន្ថែមផ្សេងៗដែលម្ចាស់ផ្ទះច្រើនតែទារ។ តម្លៃជួលធូរថ្លៃផ្ដល់ឱកាសឱ្យបុគ្គលិកដែលមានប្រាក់ខែមធ្យមអាចរស់នៅក្នុងតំបន់កណ្ដាលក្រុងបានយ៉ាងស្រួល។ អ្នកអាចយកប្រាក់ដែលសន្សំបានទៅវិនិយោគលើការបង្កើតអាជីវកម្មឬការសិក្សាវគ្គខ្លីៗដើម្បីអភិវឌ្ឍខ្លួនឯង។ ការជ្រើសរើសបន្ទប់តម្លៃធូរថ្លៃជួយរក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារឱ្យមានភាពរឹងមាំនិងជៀសផុតពីបំណុល។ លោកអ្នកមិនបាច់ចំណាយលុយលើតម្លៃបន្ថែមសម្រាប់គ្រឿងសង្ហារិមដែលអ្នកមិនដែលប្រើប្រាស់សោះនៅក្នុងផ្ទះនោះឡើយ។ តម្លៃជួលផ្ទះសមរម្យជួយឱ្យការរៀបចំផែនការចំណាយប្រចាំខែរបស់លោកអ្នកមានភាពច្បាស់លាស់និងមានលំនឹងល្អ។ ជម្រើសនេះជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុយ៉ាងច្រើនសម្រាប់និស្សិតដែលត្រូវរស់នៅនិងសិក្សានៅឆ្ងាយពីផ្ទះ។ ការសន្សំប្រាក់ប្រចាំខែបានកាន់តែច្រើនជួយឱ្យអ្នកមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបានកាន់តែឆាប់រហ័សក្នុងអនាគត។ សេដ្ឋកិច្ចផ្ទាល់ខ្លួននឹងមានភាពរីកចម្រើនប្រសិនបើយើងចេះគ្រប់គ្រងការចំណាយលើការស្នាក់នៅឱ្យបានត្រឹមត្រូវ។ ការបង់ថ្លៃជួលទាបក្នុងរយៈពេលវែងចាត់ទុកថាជាការវិនិយោគដ៏ចំណេញមួយសម្រាប់អ្នកប្រកបរបររកស៊ីនានា។ លោកអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយដោយមិនបាច់បារម្ភរឿងរកលុយមកបង់ថ្លៃផ្ទះដ៏ខ្ពស់ជារៀងរាល់ខែទេ។ ការកាត់បន្ថយចំណាយជួយឱ្យលោកអ្នកអាចគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាពនិងមានសុវត្ថិភាព។ តម្លៃជួលធូរថ្លៃនេះហើយជាកត្តាចម្បងដែលធ្វើឱ្យបន្ទប់ទទេរនៅតែមានតម្រូវការខ្ពស់នៅលើទីផ្សារជានិច្ច។ អ្នកអាចរស់នៅដោយមានភាពសុខសាន្តនិងមានប្រាក់សល់កាក់កបសម្រាប់បំពេញតម្រូវការផ្សេងៗក្នុងជីវិត។ ការជួលផ្ទះតម្លៃទាបជួយសម្រាលបន្ទុកចំណាយរដ្ឋបាលនិងការចំណាយមិនចាំបាច់ផ្សេងៗទៀតក្នុងសង្គម។ លោកអ្នកអាចសន្សំសំចៃប្រាក់បានយ៉ាងច្រើនសម្រាប់ការកម្សាន្តឬការធ្វើដំណើរកម្សាន្តចុងសប្ដាហ៍។ ការមិនជំពាក់ជំពិននឹងតម្លៃជួលដ៏ខ្ពស់ជួយឱ្យសតិអារម្មណ៍របស់អ្នកមានភាពរីករាយនិងស្រស់ស្រាយ។ តម្លៃជួលបន្ទប់សមរម្យជួយបង្កើតបរិយាកាសរស់នៅប្រកបដោយស្ថិរភាពសេដ្ឋកិច្ចសម្រាប់យុវជន។ អ្នកអាចគ្រប់គ្រងថវិកាសន្សំប្រចាំឆ្នាំបានតាមគោលដៅជាក់លាក់ដោយសារថ្លៃផ្ទះមានកម្រិតទាប។ ការកាត់បន្ថយចំណាយលើកន្លែងស្នាក់នៅជាយុទ្ធសាស្ត្រហិរញ្ញវត្ថុដ៏ល្អសម្រាប់សហគ្រិនទើបចាប់ផ្ដើម។ លោកអ្នកនឹងឃើញថាការជ្រើសរើសបន្ទប់ទទេរពិតជាជម្រើសដ៏ត្រឹមត្រូវសម្រាប់គម្រោងថវិកាតឹងតែង។ ការរស់នៅក្នុងបន្ទប់ដែលធូរថ្លៃជួយឱ្យយើងមានលទ្ធភាពជួយជ្រោមជ្រែងដល់ឪពុកម្ដាយនៅស្រុកកំណើត។ ភាពងាយស្រួលផ្នែកហិរញ្ញវត្ថុជួយឱ្យលោកអ្នករស់នៅដោយមានក្ដីសង្ឃឹមនិងគ្មានភាពតានតឹងប្រចាំថ្ងៃ។ ជម្រើសដ៏ល្អនេះជួយរក្សាតុល្យភាពរវាងចំណូលនិងចំណាយប្រចាំខែឱ្យមានភាពល្អប្រសើរជានិច្ច។ បន្ទប់គ្មានគ្រឿងសង្ហារិមគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការរស់នៅក្នុងរយៈពេលវែងច្បាស់លាស់។ ប្រសិនបើអ្នកគិតថានឹងរស់នៅទីនោះក្នុងរយៈពេលយូរការទិញគ្រឿងសង្ហារិមផ្ទាល់ខ្លួនគឺជាការវិនិយោគដ៏មានតម្លៃ។ ការទិញរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនជួយឱ្យយើងមានទ្រព្យសម្បត្តិជាប់ខ្លួនរហូតទោះបីជាត្រូវប្ដូរផ្ទះក៏ដោយ។ ការវិនិយោគលើគ្រែគេងនិងទូទឹកកកដែលមានគុណភាពខ្ពស់ពិតជាមានភាពសមហេតុផលខ្លាំងណាស់។ ការរស់នៅរយៈពេលវែងនៅក្នុងបន្ទប់ដែលយើងបានរៀបចំដោយខ្លួនឯងបង្កើតឱ្យមានសេចក្ដីសុខនិងភាពកក់ក្ដៅពិតប្រាកដ។ លោកអ្នកលែងមានអារម្មណ៍ថាខ្លួនឯងជាអ្នកស្នាក់នៅបណ្ដោះអាសន្នទៀតហើយប៉ុន្តែជាម្ចាស់នៃលំនៅឋាននោះ។ កិច្ចសន្យាជួលរយៈពេលវែងច្រើនតែមានភាពថេរនៃតម្លៃជួលដែលជួយកាត់បន្ថយហានិភ័យនៃការឡើងថ្លៃផ្ទះជារឿយៗ។ ការស្នាក់នៅយូរអង្វែងជួយឱ្យយើងបង្កើតទំនាក់ទំនងល្អជាមួយអ្នកជិតខាងនិងសហគមន៍ដែលនៅជុំវិញខ្លួន។ អ្នកមិនបាច់ហត់នឿយក្នុងការស្វែងរកផ្ទះថ្មីនិងការរើចេញចូលញឹកញាប់ដែលនាំឱ្យខាតបង់ទាំងពេលវេលានិងលុយកាក់។ ការដំឡើងគ្រឿងសង្ហារិមដែលរឹងមាំជួយឱ្យការប្រើប្រាស់មានភាពជាប់លាប់បានរហូតដល់រាប់សិបឆ្នាំដោយគ្មានបញ្ហា។ សម្រាប់គ្រួសារដែលចង់បានស្ថិរភាពសម្រាប់ការសិក្សារបស់កូនៗការជួលរយៈពេលវែងជារឿងត្រឹមត្រូវបំផុត។ លោកអ្នកអាចបង្កើតបរិយាកាសគ្រួសារមួយដ៏មានលំនឹងនិងមានសុភមង្គលជាមួយរបស់របរដែលជារបស់យើងពិតៗ។ ការរស់នៅរយៈពេលវែងជួយឱ្យយើងស្គាល់ច្បាស់ពីភូមិសាស្ត្រនិងបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក។ របស់របរប្រើប្រាស់ដែលយើងទិញដោយខ្លួនឯងនឹងក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃនៅក្នុងដំណើរកម្សាន្តនៃជីវិត។ ការជ្រើសរើសជម្រើសនេះស័ក្តិសមខ្លាំងណាស់សម្រាប់អ្នកដែលមានការងារថេរនិងចង់បានការរស់នៅមួយដែលមានលំនឹង។ អ្នកនឹងឃើញថាការចំណាយថវិកាទិញគ្រឿងសង្ហារិមដំបូងនឹងត្រូវទូទាត់សងវិញតាមរយៈការសន្សំថ្លៃជួលប្រចាំខែ។ ភាពចាស់ទុំផ្នែកហិរញ្ញវត្ថុត្រូវបានបង្ហាញតាមរយៈការសម្រេចចិត្តវិនិយោគលើរបស់របរដែលមានគុណភាពសម្រាប់វែងឆ្ងាយ。 លោកអ្នកអាចរស់នៅដោយមានសេចក្ដីសុខនិងមានគម្រោងច្បាស់លាស់សម្រាប់អនាគតគ្រួសាររបស់អ្នកស្នាក់នៅ។ ការតាំងចិត្តរស់នៅរយៈពេលវែងជួយកាត់បន្ថយភាពស្មុគស្មាញនិងភាពប្រែប្រួលនានានៅក្នុងជីវិតប្រចាំថ្ងៃ។ ជម្រើសដ៏វៃឆ្លាតនេះជួយឱ្យលោកអ្នកបង្កើតគ្រឹះដ៏រឹងមាំមួយសម្រាប់ការកសាងជីវិតគ្រួសារដ៏មានសុភមង្គល។ ស្ថិរភាពនៃកន្លែងស្នាក់នៅជួយឱ្យចិត្តគំនិតរបស់យើងបានស្ងប់និងផ្ដោតលើការអភិវឌ្ឍអាជីពការងារ។ ការមានទីលំនៅឋានថេរវេលាយូរអង្វែងជួយសម្រួលដល់ការចុះបញ្ជីស្នាក់នៅនិងឯកសាររដ្ឋបាលផ្សេងៗ។ លោកអ្នកអាចវិនិយោគបន្ថែមលើការដំឡើងប្រព័ន្ធចម្រោះទឹកស្អាតឬប្រព័ន្ធសុវត្ថិភាពសម្រាប់ការរស់នៅ។ ការប្រើប្រាស់គ្រឿងសង្ហារិមផ្ទាល់ខ្លួនបង្កើតនូវអារម្មណ៍ជឿជាក់និងផាសុកភាពខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ។ ទំនាក់ទំនងដ៏រឹងមាំជាមួយម្ចាស់ផ្ទះក្នុងរយៈពេលវែងបង្កើតនូវការទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក។ អ្នកមិនបាច់បារម្ភពីការស្វែងរកខុនដូថ្មីជារៀងរាល់ឆ្នាំដែលនាំឱ្យខាតកម្លាំងកាយចិត្តឥតប្រយោជន៍ឡើយ។ ការស្នាក់នៅយូរអង្វែងជួយឱ្យលោកអ្នកបង្កើតទម្លាប់រស់នៅមួយដ៏មានសណ្ដាប់ធ្នាប់និងមានវិន័យខ្ពស់។ សេចក្ដីសុខក្នុងផ្ទះនឹងកើនឡើងនៅពេលដែលគ្រប់របស់របរទាំងអស់ត្រូវបានថែទាំយ៉ាងល្អពីសមាជិកគ្រួសារ។ ការជ្រើសរើសរស់នៅរយៈពេលវែងជួយបង្កើតបរិយាកាសកក់ក្ដៅនិងសុវត្ថិភាពសម្រាប់មនុស្សជាទីស្រឡាញ់។ លោកអ្នកនឹងមានមោទនភាពចំពោះការបង្កើតលំនៅឋានមួយដ៏មានស្ថិរភាពនិងសេចក្ដីសុខពិតប្រាកដ។ ទោះជាយ៉ាងណាក៏ដោយបញ្ហាប្រឈមនិងការលំបាកធំបំផុតនៃបន្ទប់ប្រភេទនេះគឺកើតឡើងនៅពេលដែលត្រូវរើផ្ទះ។ នៅពេលដែលលោកអ្នកចង់ផ្លាស់ប្ដូរទីលំនៅអ្នកនឹងត្រូវហត់នឿយយ៉ាងខ្លាំងក្នុងការវេចខ្ចប់របស់របរគ្រប់មុខ។ ការជួលឡានដឹកជញ្ជូនខ្នាតធំដើម្បីដឹកគ្រឿងសង្ហារិមធំៗបង្កើតជាការចំណាយបន្ថែមមួយកម្រិតទៀតជាក់ជាមិនខាន។ លោកអ្នកត្រូវចំណាយកម្លាំងនិងពេលវេលយ៉ាងច្រើនក្នុងការលើកសែងទូទឹកកកគ្រែគេងនិងទូខោអាវធ្ងន់ៗទាំងនោះ។ ការរៀបចំដំឡើងគ្រឿងសង្ហារិមឡើងវិញនៅកន្លែងថ្មីអាចបង្កការលំបាកនិងទាមទារឱ្យមានជាងជំនាញមកជួយធ្វើ។ ក្នុងអំឡុងពេលដឹកជញ្ជូនរបស់របរអាចនឹងមានការប៉ះទង្គិចបណ្ដាលឱ្យមានការបាក់បែកឬឆ្កូតខូចខាតគួរឱ្យស្ដាយ។ ការរើផ្ទះដែលមានរបស់របរច្រើនពេកអាចបង្កជាភាពតានតឹងក្នុងចិត្តនិងភាពហត់នឿយខ្លាំងដល់សមាជិកគ្រួសារ។ អ្នកមិនអាចផ្លាស់ប្ដូរទីកន្លែងស្នាក់នៅបានលឿនរហ័សទាន់ចិត្តដូចអ្នកជួលបន្ទប់ដែលមានសម្ភារៈស្រាប់នោះឡើយ។ ការរៀបចំទុកដាក់របស់របរតូចធំចូលក្នុងប្រអប់អាចប្រើពេលរហូតដល់រាប់សប្ដាហ៍មុនថ្ងៃផ្លាស់ប្ដូរពិតប្រាកដចូលមកដល់។ ភាពស្មុគស្មាញនៃការរើផ្ទះធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍រារែកក្នុងការប្ដូរការងារទៅទីតាំងដែលឆ្ងាយពីផ្ទះចាស់។ លោកអ្នកត្រូវគិតគូរពីថ្លៃពលកម្មរបស់កម្មករលើកអីវ៉ាន់និងថ្លៃសាំងឡានដឹកជញ្ជូនដែលកំពុងតែមានតម្លៃថ្លៃ។ ការដោះដុំគ្រែគេងឬទូខោអាវចេញជារឿយៗអាចធ្វើឱ្យខ្ចៅនិងគន្លឹះឈើមានការរលុងនិងកាត់បន្ថយគុណភាពប្រើប្រាស់។ សម្រាប់អ្នកដែលរស់នៅម្នាក់ឯងការរើអីវ៉ាន់ធ្ងន់ៗទាំងនេះជារឿងដ៏លំបាកខ្លាំងណាស់បើមិនមានអ្នកជួយជ្រោមជ្រែង។ អ្នកត្រូវចំណាយពេលឈប់សម្រាកពីការងារស្នូលដើម្បីមកត្រួតពិនិត្យការរើផ្ទះនិងការរៀបចំកន្លែងថ្មីឱ្យមានរបៀប។ ផលវិបាកនៃការដឹកជញ្ជូននេះគឺជាចំណុចអវិជ្ជមានចម្បងដែលអ្នកជួលផ្ទះគ្រប់រូបគួរតែយល់ដឹងនិងត្រៀមលក្ខណៈ។ ការរៀបចំផែនការរើផ្ទះឱ្យបានហ្មត់ចត់ជារឿងចាំបាច់ណាស់ដើម្បីកាត់បន្ថយការខូចខាតនិងភាពរញ៉េរញ៉ៃនានា។ ទោះជាយ៉ាងណាភាពហត់នឿយនេះកើតឡើងតែមួយដងមួយកាលប៉ុណ្ណោះនៅពេលដែលយើងត្រូវផ្លាស់ប្ដូរទីលំនៅពិតប្រាកដ។ ការយល់ដឹងពីផលលំបាកនេះជួយឱ្យលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញរបស់របរដែលមានទំហំធំពេក។ ចូរជ្រើសរើសគ្រឿងសង្ហារិមណាដែលអាចដោះដូរនិងដំឡើងបានងាយស្រួលដើម្បីសម្រួលដល់ការដឹកជញ្ជូនថ្ងៃក្រោយ។ ការត្រៀមលក្ខណៈទុកជាមុនជួយឱ្យដំណើរការនៃការផ្លាស់ប្ដូរទីលំនៅថ្មីប្រព្រឹត្តទៅដោយមានសណ្ដាប់ធ្នាប់ល្អ។ ការបាត់បង់ឬការភ្លេចរបស់របរតូចៗក្នុងពេលរើផ្ទះជារឿងដែលកើតឡើងជាញឹកញាប់និងបង្កការរំខានចិត្ត។ លោកអ្នកប្រហែលជាត្រូវចំណាយប្រាក់បន្ថែមលើការទិញប្រអប់កាតុងនិងស្កុតសម្រាប់វេចខ្ចប់របស់របរ។ ទម្ងន់និងទំហំនៃគ្រឿងសង្ហារិមអាចធ្វើឱ្យលោកអ្នកជួបការលំបាកក្នុងការសែងឡើងតាមជណ្ដើរជើងនៃអគារ។ ភាពនឿយហត់ក្រោយពេលរើផ្ទះរួចអាចធ្វើឱ្យអ្នកត្រូវការពេលសម្រាកជាច្រើនថ្ងៃដើម្បីស្ដារកម្លាំងឡើងវិញ។ ការយល់ដឹងពីភាពលំបាកនេះជួយឱ្យលោកអ្នករៀបចំផែនការស្នាក់នៅឱ្យបានយូរអង្វែងដើម្បីកុំឱ្យរើផ្ទះញឹកញាប់។ ផលវិបាកទីពីរគឺការចំណាយដើមទុននិងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅពេលដែលយើងទើបតែចូលមករស់នៅដំបូង។ លោកអ្នកដាច់ខាតត្រូវតែមានកញ្ចប់ថវិកាធំមួយភ្លាមៗដើម្បីទិញសម្ភារៈចាំបាច់គ្រប់យ៉ាងមុននឹងអាចចូលរស់នៅបាន។ ការទិញគ្រែគេងពូកទូទឹកកកនិងម៉ាស៊ីនបោកខោអាវក្នុងពេលតែមួយបង្កើតជាសម្ពាធហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរតែម្ដង។ សម្រាប់អ្នកដែលមានប្រាក់សន្សំមានកម្រិតការចំណាយដុំធំបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ចរន្តសាច់ប្រាក់ប្រចាំខែ។ អ្នកប្រហែលជាត្រូវបង្ខំចិត្តប្រើប្រាស់កាតឥណទានដើម្បីទិញរបស់របរដែលនាំឱ្យកើនឡើងនូវការប្រាក់បំណុល។ ការមិនទាន់មានសម្ភារៈគ្រប់គ្រាន់នៅថ្ងៃដំបូងអាចធ្វើឱ្យការរស់នៅមានភាពលំបាកនិងខ្វះផាសុកភាពជាបណ្ដោះអាសន្ន។ លោកអ្នកត្រូវចំណាយពេលដើរស្វែងរកនិងប្រៀបធៀបតម្លៃសម្ភារៈតាមហាងនានាដើម្បីកុំឱ្យទិញប៉ះរបស់ថ្លៃហួសហេតុ។ ការចំណាយដើមទុនដំបូងខ្ពស់បែបនេះអាចជាឧបសគ្គធំសម្រាប់គូស្រករថ្មីថ្មោងដែលមិនទាន់មានលំនឹងសេដ្ឋកិច្ច។ ក្រៅពីថ្លៃទិញសម្ភារៈអ្នកក៏ត្រូវត្រៀមលុយសម្រាប់បង់ប្រាក់កក់ផ្ទះនិងថ្លៃជួលខែដំបូងជូនម្ចាស់ផ្ទះផងដែរ។ ការបូកសរុបការចំណាយទាំងអស់នេះបញ្ចូលគ្នាអាចមានចំនួនរាប់ពាន់ដុល្លារដែលជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹក។ អ្នកស្នាក់នៅត្រូវចេះបែងចែកអាទិភាពថាតើរបស់ណាដែលត្រូវទិញមុននិងរបស់ណាដែលអាចទិញតាមក្រោយបាន។ ការទិញរបស់របរដែលមានតម្លៃថោកពេកដើម្បីសន្សំលុយអាចជួបហានិភ័យទទួលបានរបស់គ្មានគុណភាពនិងឆាប់ខូច។ សម្ពាធហិរញ្ញវត្ថុនៅដំណាក់កាលដំបូងនេះអាចធ្វើឱ្យការចាប់ផ្ដើមជីវិតនៅកន្លែងថ្មីមានភាពតានតឹងមិនសូវរីករាយ។ លោកអ្នកត្រូវត្រៀមចិត្តក្នុងការគ្រប់គ្រងការចំណាយឱ្យបានហ្មត់ចត់បំផុតដើម្បីជៀសវាងការខ្វះខាតលុយកាក់ចាំបាច់。 ការចំណាយលើការដំឡើងប្រព័ន្ធភ្លើងឬការទិញចង្ក្រានហ្គាសក៏ជារបាំងហិរញ្ញវត្ថុមួយដែលត្រូវគិតគូរដោះស្រាយ។ ទោះជាយ៉ាងណាការចំណាយនេះជាការចំណាយតែមួយដងគត់ហើយរបស់របរទាំងនោះនឹងក្លាយជាទ្រព្យសម្បត្តិយើងរហូត។ ការរៀបចំកញ្ចប់ថវិកាទុកជាមុនយ៉ាងតិចបីខែជួយឱ្យលោកអ្នកជៀសផុតពីវិបត្តិហិរញ្ញវត្ថុដំបូងនេះបានយ៉ាងស្រួល។ ការយល់ដឹងពីការចំណាយដំបូងនេះជួយឱ្យអ្នកអាចធ្វើការសម្រេចចិត្តជួលបន្ទប់ដែលត្រូវនឹងលទ្ធភាពពិតប្រាកដ។ ចូរប្រាកដថាអ្នកមិនបានចំណាយលុយសន្សំទាំងអស់ដែលមានក្នុងគណនីធនាគារដើម្បីតែទិញរបស់របរដេគ័រនោះឡើយ។ ការរក្សាតុល្យភាពរវាងការទិញសម្ភារៈចាំបាច់និងការរក្សាប្រាក់បម្រុងជួយឱ្យការរស់នៅមានសុវត្ថិភាពខ្ពស់។ ការសម្រេចចិត្តវិនិយោគហិរញ្ញវត្ថុត្រឹមត្រូវជួយឱ្យលោកអ្នកកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចគ្រួសារមាំមួន។ ចូរស្វែងរកការបញ្ចុះតម្លៃពីហាងលក់គ្រឿងសង្ហារិមនានាក្នុងអំឡុងពេលពិធីបុណ្យទានដើម្បីសន្សំថវិកា។ ការរៀបចំផែនការកញ្ចប់លុយដំបូងប្រកបដោយភាពវៃឆ្លាតជួយសម្រាលបន្ទុកនិងបង្កើតភាពកក់ក្ដៅផ្លូវចិត្ត។ សរុបសេចក្ដីមក ការជ្រើសរើសបន្ទប់ដែលគ្មានគ្រឿងសង្ហារិមជួយឱ្យលោកអ្នកបង្កើតកន្លែងស្នាក់នៅមួយដ៏សមស្របតាមស្ទីលផ្ទាល់ខ្លួនពិតប្រាកដ។